បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រើប្រាស់បណ្ដាញសង្គមជាច្រើន ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ ក្នុងចំណោមបណ្ដាញសង្គមទាំងអស់នោះ Facebook គឺជាបណ្ដាញសង្គមដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយមបំផុត។ ក្រៅពី Facebook ក៏មានបណ្ដាញសង្គមផ្សេងទៀតដូចជា Telegram, TikTok និង YouTube ដែលត្រូវបានស្ថាប័នរដ្ឋាភិបាលមួយចំនួនប្រើប្រាស់ផងដែរ។។ មានមូលហេតុសំខាន់ៗជាច្រើនដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជានិយមប្រើប្រាស់បណ្ដាញសង្គម ជាពិសេស Facebook ក្នុងការផ្សព្វផ្សាយព័ត៌មាន។ ការរីករាលដាលនៃការប្រើប្រាស់ Facebook នៅតែជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅកម្ពុជា ទាំងនៅទីក្រុង និងជនបទ។ នេះធ្វើឱ្យវាក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សាយទៅដល់មហាជនយ៉ាងទូលំទូលាយ។ ហើយប្រជាពលរដ្ឋភាគច្រើនអាចចូលប្រើ Facebook បានយ៉ាងងាយស្រួលតាមរយៈស្មាតហ្វូនរបស់ពួកគេ។ ឯល្បឿននៃការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមអនុញ្ញាតឱ្យរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានសំខាន់ៗ បន្ទាន់ៗ និងសេចក្ដីប្រកាសនានាបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់រង់ចាំប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឡើយ។ ហើយវាមានសារៈសំខាន់ជាខ្លាំង ជាពិសេសក្នុងករណីគ្រោះធម្មជាតិ ឬស្ថានការណ៍បន្ទាន់ជាដើម។ បណ្ដាញសង្គមបានផ្ដល់នូវលទ្ធភាពក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមរយៈការ Comment, Share, និង Reaction។ នេះអនុញ្ញាតឱ្យរដ្ឋាភិបាលទទួលបានមតិយោបល់ និងសំណូមពរនានាពីសាធារណជន។ វាក៏ជួយកាត់បន្ថយគម្លាតរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយធ្វើឱ្យពួកគេមានអារម្មណ៍ថាអាចចូលរួមក្នុងការផ្តល់មតិ និងពិភាក្សា។ ដោយសារតែបណ្ដាញសង្គមជាប្រភពព័ត៌មានសំខាន់ រដ្ឋាភិបាលក៏ប្រើប្រាស់វាដើម្បីផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមតិអវិជ្ជមានដែលអាចបង្កឱ្យមានការភាន់ច្រឡំ ឬចលាចលក្នុងសង្គមផងដែរ។ តាមរយៈការផ្សព្វផ្សាយសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលនៅលើបណ្ដាញសង្គម វាក៏អាចជួយលើកកម្ពស់តម្លាភាព និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ ហើយវាក៏អាចជាមធ្យោបាយមួយសម្រាប់ប្រជាពលរដ្ឋក្នុងការទាមទារគណនេយ្យភាពពីមន្ត្រីរាជការទៀតផង។ ការប្រើប្រាស់បណ្ដាញសង្គមរបស់រដ្ឋាភិបាលកម្ពុជាមានទាំង ប្រសិទ្ធភាព និងបញ្ហាប្រឈមជាច្រើនផងដែរ។ ចំពោះប្រសិទ្ធភាពបណ្ដាញសង្គម ជាពិសេស Facebook ពិតជាបានជួយឱ្យព័ត៌មានរបស់រដ្ឋាភិបាលផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស និងទូលំទូលាយបំផុត។ នេះរួមបញ្ចូលទាំងព័ត៌មានពីក្រសួង ស្ថាប័ននានា និងថ្នាក់ដឹកនាំកំពូលៗ។ ក្នុងករណីបន្ទាន់នានា រដ្ឋាភិបាលអាចប្រើប្រាស់បណ្ដាញសង្គមដើម្បីឆ្លើយតប និងផ្ដល់ព័ត៌មានណែនាំដល់សាធារណជនបានទាន់ពេលវេលា។ ហើយបណ្ដាញសង្គមអាចជាប្រភពដ៏ល្អសម្រាប់ការប្រមូលមតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋ ទោះបីជាការឆ្លើយតប និងដោះស្រាយនៅតែជាបញ្ហាប្រឈមក៏ដោយ។ ករណីខ្លះ រដ្ឋាភិបាលបានចាត់វិធានការដោះស្រាយបញ្ហាជាសាធារណៈបន្ទាប់ពីមានការរិះគន់ ឬសំណូមពរលើបណ្តាញសង្គម។ ទន្ទឹមនឹងការផ្សព្វផ្សាយព័ត៌មានពិត បណ្ដាញសង្គមក៏ជាកន្លែងរីករាលដាលនៃព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន និងការបង្កាច់បង្ខូច ដែលជាបញ្ហាប្រឈមធំសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងទប់ស្កាត់ផងដែរ។ ដោយរដ្ឋាភិបាលជារឿយៗប្រឈមនឹងការរិះគន់ និងមតិអវិជ្ជមាននៅលើបណ្ដាញសង្គម។ ហើយការគ្រប់គ្រង និងឆ្លើយតបទៅនឹងមតិទាំងនេះតម្រូវឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពប្រុងប្រយ័ត្នខ្ពស់។ ទោះបីជាមានការប្រើប្រាស់បណ្ដាញសង្គមច្រើនក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ដាច់ស្រយាលដែលមិនទាន់មានលទ្ធភាពចូលប្រើប្រាស់អ៊ីនធឺណិត ឬមិនទាន់ចេះប្រើប្រាស់បណ្ដាញសង្គមនៅឡើយ។ ដូច្នេះ ការពឹងផ្អែកតែលើបណ្ដាញសង្គមអាចមិនគ្រប់គ្រាន់ដើម្បីទៅដល់ប្រជាពលរដ្ឋទាំងអស់។ ឯមន្ត្រីរាជការមួយចំនួនប្រហែលជានៅខ្វះជំនាញក្នុងការបង្កើតខ្លឹមសារប្រកបដោយភាពទាក់ទាញ ការឆ្លើយតបប្រកបដោយវិជ្ជាជីវៈ ឬវិភាគទិន្នន័យពីបណ្ដាញសង្គមដើម្បីកែលម្អការងាររបស់ខ្លួន។ សរុបមក រដ្ឋាភិបាលកម្ពុជាបានមើលឃើញពីសក្តានុពលដ៏ធំធេងនៃបណ្ដាញសង្គម ជាពិសេស Facebook ក្នុងការផ្សព្វផ្សាយព័ត៌មាន និងភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការប្រើប្រាស់នេះកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលចាំបាច់ត្រូវបន្តពង្រឹងយុទ្ធសាស្ត្រទំនាក់ទំនង និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងពីការប្រើប្រាស់បណ្ដាញសង្គមផងដែរ។